ការឡើងកម្ដៅភពផែនដី គឺជាបាតុភូតរូបវិទ្យាដ៏ស្មុគស្មាញមួយ។ ដែលកើតឡើងតាមរយៈការកើនឡើងជាលំដាប់នៃសីតុណ្ហភាពមធ្យមនៅក្នុងស្រទាប់បរិយាកាស និងក្នុងផ្ទៃមហាសមុទ្រនៃភពផែនដីទាំងមូល។ បញ្ហានេះមិនមែនជារឿងចៃដន្យដែលកើតឡើងតាមវដ្តធម្មជាតិតែមួយមុខនោះទេ។ ប៉ុន្តែវាគឺជាលទ្ធផលផ្ទាល់ដែលកើតចេញពីសកម្មភាពសេដ្ឋកិច្ច និងការរស់នៅរបស់មនុស្សជាតិក្នុងយុគសម័យទំនើប ជាពិសេសចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មមក។ ស្នូលនៃបញ្ហានេះស្ថិតនៅលើការកើនឡើងនូវកំហាប់ឧស្ម័នផ្ទះកញ្ចក់ ដែលមានតួនាទីដូចជាភួយក្រាស់មួយគ្របដណ្ដប់ភពផែនដី។ ដោយវាអនុញ្ញាតឱ្យកម្ដៅព្រះអាទិត្យចូលមកក្នុងផែនដីបាន ប៉ុន្តែរារាំងមិនឱ្យកម្ដៅទាំងនោះភាយចេញទៅក្នុងលំហអាកាសវិញឡើយ។ នៅក្នុងបរិបទបច្ចុប្បន្ននេះ ស្ថានភាពអាកាសធាតុពិភពលោកបានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតមួយ។ ដែលអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបានចេញសេចក្តីប្រកាសអាសន្នជាបន្តបន្ទាប់។ ការព្យាករណ៍សម្រាប់ឆ្នាំនេះបង្ហាញថា សីតុណ្ហភាពនឹងបន្តហក់ឡើងខ្ពស់រហូតដល់ជាប់ចំណាត់ថ្នាក់ជាឆ្នាំដែលក្ដៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ដែលបញ្ហានេះមិនត្រឹមតែបង្កឱ្យមានការប្រែប្រួលសីតុណ្ហភាពធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យមានការរំខានដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ការកើនឡើងកម្ដៅនេះបានធ្វើឱ្យទឹកកកនៅតំបន់ប៉ូលរលាយកាន់តែលឿន។ ដែលជាហេតុធ្វើឱ្យនីវ៉ូទឹកសមុទ្រកើនឡើង និងផ្លាស់ប្តូរចរន្តខ្យល់អាកាស ដែលបង្កជាគ្រោះមហន្តរាយធម្មជាតិកាន់តែសាហាវ និងមិនអាចទាយទុកជាមុនបាន។ មូលហេតុបង្កដ៏ចម្បងបំផុតដែលនាំឱ្យមានមហន្តរាយនេះ គឺការប្រើប្រាស់ឥន្ធនៈផូស៊ីលយ៉ាងលើសលប់ដើម្បីបម្រើឱ្យតម្រូវការថាមពលពិភពលោក។ ការដុតធ្យូងថ្មដើម្បីផលិតអគ្គិសនី ការដុតប្រេងសាំងដើម្បីដំណើរការយានយន្ត និងការប្រើប្រាស់ឧស្ម័នក្នុងរោងចក្រឧស្សាហកម្ម សុទ្ធសឹងតែជាប្រភពបញ្ចេញឧស្ម័នកាបូនិក ក្នុងបរិមាណមហាសាលចូលទៅក្នុងបរិយាកាស។ ឧស្ម័នទាំងនេះមានអាយុកាលវែងឆ្ងាយ ដែលមានន័យថាវាអាចស្ថិតនៅក្នុងបរិយាកាសរាប់រយឆ្នាំ។ ហើយបន្តរក្សាកម្ដៅទុកក្នុងផែនដីជាបន្តបន្ទាប់ បង្កើតបានជាឥទ្ធិពលផ្ទះកញ្ចក់ដែលកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របពេលជាមួយគ្នានេះដែរ ការកាប់បំផ្លាញព្រៃឈើដែលជា សួតនៃភពផែនដី បានក្លាយជាកត្តាជម្រុញបន្ថែមយ៉ាងខ្លាំងក្លាដល់ការឡើងកម្ដៅនេះ។ ដើមឈើមានតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកឧស្ម័នកាបូនិកតាមរយៈដំណើរការរស្មីសំយោគ។ ប៉ុន្តែនៅពេលដែលព្រៃឈើត្រូវបានកាប់បំផ្លាញដើម្បីពង្រីកដីកសិកម្ម ឬសាងសង់ទីក្រុង វាមិនត្រឹមតែបាត់បង់ម៉ាស៊ីនចម្រោះខ្យល់ធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបញ្ចេញកាបូនដែលបានផ្ទុកនៅក្នុងដើមឈើទាំងនោះត្រឡប់មកក្នុងបរិយាកាសវិញថែមទៀតផង។ ស្ថានភាពនេះបានបង្កើតឱ្យមានបញ្ហាពីរជាន់ក្នុងពេលតែមួយ ពោលគឺការបង្កើនប្រភពបញ្ចេញ និងការកាត់បន្ថយសមត្ថភាពស្រូបយកកាបូន។ ក្រៅពីកត្តាឧស្សាហកម្ម និងការកាប់ឈើ ប្រព័ន្ធកសិកម្មទំនើប និងការចិញ្ចឹមសត្វទ្រង់ទ្រាយធំក៏រួមចំណែកយ៉ាងធ្ងន់ធ្ងរដល់វិបត្តិនេះផងដែរ។ ការចិញ្ចឹមសត្វដូចជាគោក្របី បញ្ចេញឧស្ម័នមេតាន ក្នុងបរិមាណយ៉ាងច្រើនតាមរយៈប្រព័ន្ធរំលាយអាហាររបស់ពួកវា។ ដែលឧស្ម័ននេះមានសមត្ថភាពរក្សាកម្ដៅខ្លាំងជាងឧស្ម័នកាបូនិកជាច្រើនដង។ បន្ថែមលើនេះ ការប្រើប្រាស់ជីគីមីក្នុងវិស័យកសិកម្មដើម្បីបង្កើនទិន្នផល ក៏បានបញ្ចេញឧស្ម័ននីត្រូសអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលមួយប្រភេទទៀត។ សកម្មភាពទាំងអស់នេះបានរួមបញ្ចូលគ្នា បង្កើតជាសម្ពាធដ៏ធំធេងមកលើបរិយាកាសផែនដី។ ដែលទាមទារឱ្យមានការផ្លាស់ប្តូរជាបន្ទាន់ក្នុងរបៀបដែលយើងរស់នៅ និងប្រើប្រាស់ធានធានធម្មជាតិ។ ស្ថានភាពនៃផលប៉ះពាល់ពីការឡើងកម្ដៅភពផែនដីក្នុងឆ្នាំ ២០២៦ នេះ បានវិវឌ្ឍទៅដល់ដំណាក់កាលមួយដែលពិភពលោកមិនអាចមើលរំលងបានឡើយ។ ដោយសារសញ្ញាព្រមាននៃវិបត្តិអាកាសធាតុបានលេចឡើងយ៉ាងច្បាស់តាមរយៈការហក់ឡើងនៃសីតុណ្ហភាពសកល។ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ ២០២៣ រហូតមកដល់ដើមឆ្នាំ ២០២៦ សីតុណ្ហភាពមធ្យមរបស់ផែនដីបានហក់ឡើងជិតដល់កម្រិតកំណត់គ្រោះថ្នាក់គឺ 1.5 អង្សារសេ បើធៀបទៅនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម។ ការកើនឡើងនេះមិនមែនគ្រាន់តែជាបម្រែបម្រួលតួលេខធម្មតានោះទេ ប៉ុន្តែវាគឺជាចំណុចរបត់មួយដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីរងសម្ពាធយ៉ាងខ្លាំង។ រហូតដល់អ្នកវិទ្យាសាស្ត្រចាត់ទុកថាជាតំបន់ក្រហមដែលបង្កហានិភ័យដល់ស្ថិរភាពនៃជីវិតគ្រប់បែបយ៉ាងនៅលើពិភពលោក។ ស្របពេលដែលកម្ដៅកាន់តែកើនឡើង បាតុភូតអាកាសធាតុបែបជ្រុលនិយម បានក្លាយជាព្រឹត្តិការណ៍ដែលកើតឡើងញឹកញាប់ និងមានកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងមុន។ យើងសង្កេតឃើញថា រលកកម្ដៅដែលកាចសាហាវបានវាយប្រហារតំបន់ជាច្រើនក្នុងពេលតែមួយ បង្កឱ្យមានគ្រោះរាំងស្ងួតអូសបន្លាយពេលយ៉ាងយូរ។ គ្រោះរាំងស្ងួតនេះ បានធ្វើឱ្យផ្ទៃដីកសិកម្មប្រេះស្រកា និងបាត់បង់ផលិតភាព។ ទន្ទឹមនឹងនេះ បរិយាកាសដែលកាន់តែក្ដៅបានផ្ទុកនូវសំណើមខ្ពស់ ដែលនៅពេលមានភ្លៀងធ្លាក់ម្ដងៗ វាតែងតែបង្កជាគ្រោះទឹកជំនន់យ៉ាងគំហុក និងខ្យល់ព្យុះដែលមានថាមពលមហាសាល។ ដោយសារតែការបឺតស្រូបថាមពលកម្ដៅពីផ្ទៃមហាសមុទ្រកាន់តែច្រើន ដែលធ្វើឱ្យជីវភាពរស់នៅរបស់មនុស្សជាតិរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតមួយទៀត គឺការរលាយនៃផ្ទាំងទឹកកកយ៉ាងសន្ធឹកសន្ធាប់នៅតំបន់ប៉ូល និងលើកំពូលភ្នំខ្ពស់ៗ ដែលបញ្ហានេះកំពុងតែឈានទៅរកចំណុចដែលមិនអាចត្រឡប់ក្រោយវិញបាន។ នៅពេលដែលផ្ទាំងទឹកកកពណ៌សដែលធ្លាប់តែជួយចាំងផ្លាតពន្លឺព្រះអាទិត្យទៅក្រៅវិញបានរលាយបាត់ វាបានបន្សល់ទុកនូវផ្ទៃទឹកសមុទ្រពណ៌ក្រម៉ៅ។ ដែលកាន់តែស្រូបយកកម្ដៅបន្ថែមទៀត ហើយធ្វើឱ្យទឹកសមុទ្រឡើងកម្ដៅកាន់តែខ្លាំង។ ការរលាយទឹកកកដ៏មហាសាលនេះបានបង្កឱ្យនីវ៉ូទឹកសមុទ្រកើនឡើងជាលំដាប់។ ហើយវាកំពុងតែលេបត្របាក់ដីកោះតូចៗ និងគំរាមកំហែងដល់ទីក្រុងធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រឱ្យប្រឈមនឹងការលិចលង់ និងការជ្រាបចូលនៃទឹកប្រៃទៅក្នុងប្រភពទឹកសាបយ៉ាងធ្ងន់ធ្ងរ។ ជាចុងក្រោយ ឥទ្ធិពលនៃការឡើងកម្ដៅផែនដីបានជះឥទ្ធិពលផ្ទាល់មកលើសុខភាពសាធារណៈរបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។ សីតុណ្ហភាពដែលកើនឡើងខ្ពស់ខ្លាំងបានបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ កាន់តែញឹកញាប់ ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកដែលធ្វើការនៅទីវាលចំហ។ លើសពីនេះ បម្រែបម្រួលអាកាសធាតុក៏បានបង្កើតលក្ខខណ្ឌអំណោយផលដល់ការរីករាលដាលនៃជំងឺឆ្លងថ្មីៗ និងជំងឺដែលបង្កឡើងដោយសត្វល្អិតដូចជាមូសជាដើម។ ដោយសារតែតំបន់ដែលធ្លាប់តែត្រជាក់បានប្រែមកជាមានសីតុណ្ហភាពក្ដៅល្មមសម្រាប់ភ្នាក់ងារចម្លងរោគរស់នៅ។ ផលប៉ះពាល់ទាំងអស់នេះបានរួមបញ្ចូលគ្នា បង្កើតជាវិបត្តិសុខភាពសកលដែលទាមទារឱ្យមានការរៀបចំប្រព័ន្ធការពារ និងការបន្ស៊ាំខ្លួនយ៉ាងសកម្មបំផុត។ ការចូលរួមចំណែកដើម្បីកាត់បន្ថយការឡើងកម្ដៅភពផែនដីក្នុងគ្រាអាសន្ននេះ គឺជាកាតព្វកិច្ចរួមរបស់មនុស្សជាតិគ្រប់រូប។ ដែលទាមទារឱ្យមានការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃយ៉ាងស៊ីជម្រៅ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះបរិស្ថាន។ សកម្មភាពដំបូងដែលយើងម្នាក់ៗអាចធ្វើបានភ្លាមៗ គឺការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដែលប្រើបានតែម្តងរួចបោះចោល។ ដោយងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបានជាប្រចាំវិញ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណសម្រាមដែលត្រូវយកទៅដុត ឬចាក់ចោលក្នុងទីលានចំហដែលបញ្ចេញឧស្ម័នមេតានប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយកាត់បន្ថយតម្រូវការផលិតកម្មផ្លាស្ទិកថ្មី ដែលជាឧស្សាហកម្មបញ្ចេញឧស្ម័នកាបូនិកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការចម្រាញ់ប្រេងកាតផងដែរ។ ទន្ទឹមនឹងការគ្រប់គ្រងកាកសំណល់ ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងគេហដ្ឋាន និងកន្លែងធ្វើការ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការកាត់បន្ថយបន្ទុកមកលើរោងចក្រផលិតអគ្គិសនីដែលដើរដោយធ្យូងថ្ម ឬឧស្ម័ន។ ការអនុវត្តសាមញ្ញៗរួមមាន ការបិទភ្លើងនិងម៉ាស៊ីនត្រជាក់នៅពេលមិនប្រើប្រាស់ ការប្រើឧបករណ៍អគ្គិសនីសន្សំសំចៃខ្ពស់ និងការរៀបចំផ្ទះឱ្យមានពន្លឺឬខ្យល់ចេញចូលធម្មជាតិ។ សកម្មភាពទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ បន្ថែមលើនេះ ការផ្លាស់ប្តូរទម្លាប់នៃការធ្វើដំណើរដោយងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ការជិះកង់ ឬការដើរសម្រាប់ចម្ងាយជិតៗ គឺជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយផ្សែងពុលពីយានយន្តឯកជន ដែលជាប្រភពចម្បងនៃឧស្ម័នកាបូនិកក្នុងតំបន់ទីក្រុង។ ការដាំដើមឈើ និងការចូលរួមការពារតំបន់បៃតងនៅក្នុងសហគមន៍ ក៏ជាវិធីសាស្ត្រដ៏ប្រសើរដែលយើងម្នាក់ៗអាចធ្វើបានដើម្បីបង្កើនសមត្ថភាពស្រូបយកកាបូនតាមបែបធម្មជាតិ។ ដើមឈើនីមួយៗដែលដុះលូតលាស់ ដើរតួជា សួត ដែលជួយចម្រោះខ្យល់អាកាស និងស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសមកទុកក្នុងដើម និងដីវិញ។ ការបង្កើតសួនច្បារខ្នាតតូច ឬការចូលរួមក្នុងចលនាដាំដើមឈើក្នុងសហគមន៍ មិនត្រឹមតែជួយឱ្យបរិស្ថានជុំវិញខ្លួនមានភាពត្រជាក់ត្រជុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើតជាជម្រកសម្រាប់ជីវចម្រុះ និងបង្កើនភាពធន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ទប់ទល់នឹងរលកកម្ដៅដែលកំពុងតែកើនឡើងផងដែរ។ លើសពីនេះទៅទៀត ការជំរុញ និងការងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ គឺជាគន្លឹះឆ្ពោះទៅរកការកាត់បន្ថយការឡើងកម្ដៅផែនដីក្នុងរយៈពេលវែង។ ការដំឡើងផ្ទាំងសូឡានៅលើដំបូលផ្ទះ ឬការគាំទ្រដល់គម្រោងថាមពលស្អាត ជួយឱ្យយើងកាត់ផ្ដាច់ការពឹងផ្អែកលើឥន្ធនៈផូស៊ីល ដែលជាមេរោគបង្កឱ្យផែនដីក្ដៅ។ នៅពេលការប្រើប្រាស់ថាមពលបៃតងក្លាយជាជម្រើសចម្បង វានឹងជម្រុញឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកផ្លាស់ប្តូរទៅរកផ្លូវដែលមានចីរភាព។ ការវិវត្តនេះនឹងបង្កើតឱ្យមានមេត្រីភាពជាមួយបរិស្ថានកាន់តែខ្លាំង ដែលជាអ្វីដែលភពផែនដីត្រូវការបំផុតនៅក្នុងពេលបច្ចុប្បន្ន។ ការព្រមានយ៉ាងម៉ឺងម៉ាត់របស់អ្នកវិទ្យាសាស្ត្រអំពីកម្រិតកំណត់នៃឆ្នាំ ២០៣០ គឺជាការរំលឹកមួយថា យើងមិនមានពេលវេលាច្រើនសម្រាប់រង់ចាំទៀតនោះទេ។ ប្រសិនបើយើងមិនអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានពាក់កណ្ដាលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ នោះតុល្យភាពធម្មជាតិនឹងត្រូវបាត់បង់ទាំងស្រុង។ ការបាត់បង់តុល្យភាពនេះ នឹងធ្វើឱ្យផលវិបាកដែលបង្កឡើងដោយការឡើងកម្ដៅផែនដី ឈានដល់ចំណុចគ្រោះថ្នាក់បំផុតដែលយើងមិនអាចគ្រប់គ្រងបានឡើយ។ រាល់ការសម្រេចចិត្តតូចតាចក្នុងជីវភាពប្រចាំថ្ងៃរបស់យើងម្នាក់ៗ ដូចជាការមិនប្រើថង់ប្លាស្ទិក ឬការដាំដើមឈើមួយដើម សុទ្ធតែជាផ្នែកមួយនៃដំណោះស្រាយសកល។ សកម្មភាពទាំងនេះនឹងជួយធានាឱ្យបាននូវអនាគតដ៏មានសុវត្ថិភាព និងមានស្ថិរភាព សម្រាប់មនុស្សជាតិគ្រប់រូបដែលរស់នៅលើភពផែនដីតែមួយនេះ។ ការវិវត្តនៃស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា បានបង្ហាញឱ្យឃើញនូវការប្រែប្រួលយ៉ាងធ្ងន់ធ្ងរនៃរបបទឹកភ្លៀង ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ បាតុភូតដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ រដូវវស្សាមកយឺត ដែលបានធ្វើឱ្យកាលវិភាគកសិកម្មប្រពៃណីត្រូវរងការរអាក់រអួលយ៉ាងខ្លាំង។ នៅពេលដែលរដូវវស្សាចាប់ផ្ដើមយឺតជាងមុន វាមិនត្រឹមតែធ្វើឱ្យកសិករខកខានក្នុងការដាំដុះតាមរដូវកាលប៉ុណ្ណោះទេ។ ប៉ុន្តែនៅពេលដែលភ្លៀងធ្លាក់មកម្ដងៗ គឺមានបរិមាណទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលខ្លីបំផុត ដែលបង្កឱ្យមានគ្រោះទឹកជំនន់ឆាប់រហ័ស។ ទឹកជំនន់ប្រភេទនេះមានកម្លាំងខ្លាំង និងអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាផលដំណាំដែលទើបនឹងដាំដុះបានយ៉ាងងាយស្រួលបំផុត។ ផ្ទុយទៅវិញ នៅត្រឹមតែរយៈពេលខ្លីក្រោយពេលទឹកជំនន់ហូរកាត់ រដូវប្រាំងបែរជាមានរយៈពេលវែងជាងមុន និងមានកម្ដៅក្ដៅខ្លាំងខុសពីធម្មតា ដែលធ្វើឱ្យកម្ពុជាប្រឈមនឹងវិបត្តិគ្រោះរាំងស្ងួតអូសបន្លាយ។ ស្ថានភាពនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការធ្វើស្រែចម្ការ ដោយសារតែដីស្រែខ្សោះជាតិទឹក និងប្រេះស្រកា ដែលធ្វើឱ្យដំណាំមិនអាចលូតលាស់បាន។ បន្ថែមលើនេះ កង្វះខាតទឹកប្រើប្រាស់នៅតាមតំបន់ជនបទដាច់ស្រយាលបានក្លាយជាបញ្ហាសង្គមដ៏ស្រួចស្រាវ។ ដោយសារប្រភពទឹកធម្មជាតិដូចជា ស្រះ ត្រពាំង និងអណ្ដូង បានរីងស្ងួតហួតហែងក្រោមឥទ្ធិពលនៃកម្ដៅថ្ងៃដែលឆេះខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ បឹងទន្លេសាបដែលជាបេះដូងនៃសន្តិសុខស្បៀង និងប្រព័ន្ធអេកូឡូស៊ីទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ក៏កំពុងតែរងការវាយប្រហារយ៉ាងដំណំពីការឡើងកម្ដៅភពផែនដីនេះផងដែរ។ សីតុណ្ហភាពទឹកដែលកើនឡើងខ្ពស់បានបង្កឱ្យមានការប្រែប្រួលដល់កម្រិតអុកស៊ីសែននៅក្នុងទឹក ដែលជាកត្តាចម្បងនាំឱ្យប៉ះពាល់ដល់វដ្តជីវិតរបស់មច្ឆជាតិគ្រប់ប្រភេទ។ នៅពេលដែលទឹកសមុទ្រ និងទន្លេមេគង្គប្រែប្រួលលំហូរ វាក៏ធ្វើឱ្យកម្រិតទឹកក្នុងបឹងទន្លេសាបមិនមានស្ថិរភាព ដែលជាហេតុធ្វើឱ្យត្រីបាត់បង់តុល្យភាពក្នុងការរស់នៅ និងការបន្តពូជ។ ផលវិបាកដែលមើលឃើញច្បាស់គឺបរិមាណត្រីមានការថយចុះយ៉ាងខ្លាំង ដោយសារតែកម្ដៅទឹកខ្លាំងពេកអាចបណ្ដាលឱ្យត្រីងាប់ក្នុងបរិមាណច្រើន ឬវង្វេងផ្លូវក្នុងការធ្វើចំណាកស្រុកទៅកាន់តំបន់ពងកូន។ ក្រៅពីផលប៉ះពាល់លើត្រី ប្រព័ន្ធអេកូឡូស៊ីនៃព្រៃលិចទឹកដែលព័ទ្ធជុំវិញបឹងទន្លេសាប ក៏កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ នៅរដូវប្រាំងដែលក្ដៅខ្លាំង និងវែងជាងមុន ព្រៃលិចទឹកទាំងនោះបានប្រែក្លាយទៅជាតំបន់ដែលងាយឆេះបំផុត។ ដែលបង្កជាគ្រោះអគ្គិភ័យបំផ្លាញជម្រកដ៏មានសារៈសំខាន់សម្រាប់ត្រីពងកូន និងសត្វស្លាបកម្រៗ។ ការបាត់បង់ព្រៃលិចទឹកមានន័យថាជាការបាត់បង់របាំងការពារធម្មជាតិ និងការបាត់បង់សមត្ថភាពក្នុងការរក្សាតុល្យភាពបរិស្ថាននៅក្នុងតំបន់បឹងទន្លេសាបទាំងមូល។ ដែលវានឹងជះឥទ្ធិពលអាក្រក់ជាបន្តបន្ទាប់ដល់សន្តិសុខស្បៀងរបស់ប្រជាជនរាប់លាននាក់ដែលពឹងផ្អែកលើបឹងនេះ។ វិស័យកសិកម្មដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែដង្ហើយរកដំណោះស្រាយ ដោយសារតែកសិករប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរដែលបណ្ដាលមកពីកត្តារួមផ្សំជាច្រើន។ ការឡើងកម្ដៅផែនដីបានបង្កើតឱ្យមានការរីករាលដាលនៃសមាសភាពចង្រៃថ្មីៗ រួមមានសត្វល្អិត និងជំងឺរុក្ខជាតិដែលវិវត្តខ្លួនឱ្យធន់នឹងថ្នាំកសិកម្ម និងងាយរីកសាយភាយក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅសើម។ ទន្ទឹមនឹងនេះ ដំណាំស្រូវដែលជាអាហារចម្បងរបស់ជនជាតិខ្មែរ មិនអាចទ្រាំទ្រនឹងកម្ដៅដែលកើនឡើងលើសពី ៣៥°C ក្នុងរយៈពេលយូរបានឡើយ។ នៅពេលដែលរុក្ខជាតិរងសម្ពាធកម្ដៅខ្លាំងពេក វានឹងធ្វើឱ្យគ្រាប់ស្រូវស្កក ឬមិនអាចលូតលាស់បានត្រឹមត្រូវ។ ដែលនាំឱ្យទិន្នផលចុះថយ និងប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងកម្រិតជាតិយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកសម្រាប់តំបន់ឆ្នេរសមុទ្រក្នុងខេត្តកោះកុង និងកំពត ការកើនឡើងនៃនីវ៉ូទឹកសមុទ្របានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលកាន់តែអាក្រក់ទៅៗ។ ការកើនឡើងនៃកម្រិតទឹកសមុទ្របានធ្វើឱ្យទឹកប្រៃជ្រាបចូលកាន់តែជ្រៅទៅក្នុងដីស្រែ និងប្រភពទឹកសាបនៅតាមបណ្ដាញផ្លូវទឹកនានា។ ស្ថានភាពនេះមិនត្រឹមតែធ្វើឱ្យដីកសិកម្មបាត់បង់ជីជាតិ និងមិនអាចដាំដុះបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កការលំបាកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមឆ្នេរ ដោយសារតែការខ្វះខាតទឹកសាបសម្រាប់បរិភោគ និងប្រើប្រាស់។ ការប្រែប្រួលភូមិសាស្ត្រតាមតំបន់ឆ្នេរនេះ កំពុងតែបង្ខំឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ និងរបររកស៊ីរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែពិបាកជាងមុន។ ប្រសិនបើយើងក្រឡេកមើលទៅលើការប្រៀបធៀបទិន្នន័យសីតុណ្ហភាព យើងនឹងឃើញពីភាពខុសគ្នាដាច់ស្រឡះរវាងស្ថានភាពអតីតកាល និងបច្ចុប្បន្ន។ កាលពីមុនឆ្នាំ ២០០០ កម្ពុជាធ្លាប់មានសីតុណ្ហភាពមធ្យមអតិបរមាត្រឹមតែចន្លោះ ៣៣°C ទៅ ៣៤°C ប៉ុណ្ណោះ។ ដែលផ្ដល់នូវបរិយាកាសត្រជាក់ត្រជុំ និងរដូវកាលច្បាស់លាស់ងាយស្រួលក្នុងការទស្សន៍ទាយសម្រាប់ការរស់នៅ និងការប្រកបរបរកសិកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ រហូតមកដល់ឆ្នាំ ២០២៦ នេះ សីតុណ្ហភាពបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលជារឿយៗវាឈានដល់កម្រិត ៤០°C ទៅ ៤៣°C។ កម្ដៅដែលកើនឡើងយ៉ាងគំហុកនេះមិនត្រឹមតែបំផ្លាញបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈផងដែរ។ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំផែនការបន្ស៊ាំខ្លួនយ៉ាងហ្មត់ចត់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។